ការទៅវត្តនៅថ្ងៃសីល គឺជាទម្លាប់ដ៏ល្អប្រសើររបស់ពុទ្ធបរិស័ទខ្មែរគ្រប់រូប។ ការរៀបចំម្ហូបអាហារដាក់ស្រាក់ឱ្យមានរបៀប រួមចំណែកដល់សេចក្តីថ្លៃថ្នូរក្នុងពិធីបុណ្យ។ មនុស្សជាច្រើនចូលចិត្តស្លៀកសម្លៀកបំពាក់បែបប្រពៃណី ដូចជាអាវប៉ាក់ និងសំពត់ហូល។ ការជួបជុំគ្នានៅមាត់ច្រកចូលវត្ត បង្ហាញពីសាមគ្គីភាពរបស់មនុស្សក្នុងភូមិ។ ក្មេងៗជារឿយៗជួយកាន់ផ្កាឈូក និងទៀនធូបតាមពីក្រោយចាស់ទុំ។ ការដោះស្បែកជើងតម្រៀបគ្នាឱ្យមានរបៀបនៅមុខព្រះវិហារ គឺជាសុជីវធម៌ចាំបាច់។ សំឡេងជួងវត្តនៅពេលព្រឹកព្រលឹម គឺជាសញ្ញាដាស់តឿនឱ្យអ្នកស្រុកត្រៀមខ្លួនទៅធ្វើបុណ្យ។ ការជ្រើសរើសផ្កាស្រស់ៗមានក្លិនក្រអូបសម្រាប់ថ្វាយព្រះ គឺជាការផ្ចិតផ្ចង់មួយបែប។ ការធ្វើដំណើរទៅវត្តដោយថ្មើរជើង ជួយឱ្យចិត្តមានអារម្មណ៍ស្ងប់ និងជ្រះថ្លា។ ការអុជធូបបួងសួងសុំសេចក្តីសុខសប្បាយ គឺជាសកម្មភាពដំបូងពេលទៅដល់វត្ត។ ការអង្គុយស្ដាប់ព្រះធម៌ដោយស្ងៀមស្ងាត់ ជួយឱ្យយល់ដឹងពីគុណធម៌ និងសីលធម៌។ ពិធីរាប់បាតព្រះសង្ឃ គឺជាការអនុវត្តទានបារមីដែលផ្តល់នូវសេចក្តីសប្បាយចិត្ត។ ការប្រគេនភេសជ្ជៈ និងចង្ហាន់ដល់ព្រះសង្ឃ ជាការគោរពដល់អ្នករក្សាសីល។ ការសូត្រធម៌រួមគ្នា បង្កើតបានជាសម្លេងដ៏ពិរោះ និងមានថាមពលផ្លូវចិត្ត។ ការវេរភត្តាហារដល់បុព្វបុរសដែលបានចែកឋានទៅ គឺជាកាតព្វកិច្ចកតញ្ញូតាធម៌។ ការស្រោចទឹកសុំពរជ័យពីព្រះសង្ឃ ជួយឱ្យមានអារម្មណ៍ត្រជាក់ត្រជុំ និងស្រស់ស្រាយ។ ការបូជាទៀន និងធូបនៅមុខរូបសំណាកព្រះពុទ្ធ តំណាងឱ្យពន្លឺនៃបញ្ញា។ ការដើរប្រទក្សិណជុំវិញព្រះវិហារ គឺជាការគោរពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យធំៗ។ ម្លប់ដើមពោធិ៍ដ៏ត្រឈឹងត្រឈៃក្នុងវត្ត ផ្តល់នូវភាពត្រជាក់ដល់អ្នកមកធ្វើបុណ្យ។ ចម្លាក់លើជញ្ជាំងព្រះវិហារ រៀបរាប់ពីពុទ្ធប្រវត្តិដ៏មានតម្លៃ។ ក្លិនធូប និងផ្កាម្លិះភាយពេញបរិយាកាស បង្កើតបានជាអារម្មណ៍ស្ងប់សុខ។ សត្វព្រាប និងសត្វស្លាបហើរចុះឡើងតាមដំបូលវត្ត បន្ថែមសម្រស់ដល់ទីអារាម។ សំណង់ចេតិយដែលតម្រៀបគ្នាយ៉ាងមានរបៀប បង្ហាញពីការចងចាំចំពោះសាច់ញាតិ។ សម្លេងភ្លេងពិណពាទ្យដែលប្រគំក្នុងពិធីបុណ្យ ធ្វើឱ្យបរិយាកាសកាន់តែអធិកអធម។ ស្រះឈូកនៅក្បែរវត្ត ផ្តល់នូវទិដ្ឋភាពដ៏ស្រស់ត្រកាលសម្រាប់អ្នកមកសម្រាកកាយ។ ក្បាច់ក្បូរលើដំបូលព្រះវិហារ ឆ្លុះបញ្ចាំងពីសិល្បៈស្ថាបត្យកម្មខ្មែរដ៏វិសេសវិសាល។ កន្លែងតម្កល់រូបសំណាកព្រះពុទ្ធចូលនិព្វាន តែងតែមានមនុស្សមកបន់ស្រន់ច្រើន។ ខ្យល់អាកាសបរិសុទ្ធក្នុងបរិវេណវត្ត ជួយកាត់បន្ថយភាពតានតឹងពីជីវិតប្រចាំថ្ងៃ។ វត្តអារាមគឺជាមជ្ឈមណ្ឌលនៃការជួបជុំ និងការសន្ទនារវាងអ្នកភូមិ។ ការជួយជម្រះស្មៅ និងបោសសម្អាតទីធ្លាវត្ត គឺជាការធ្វើការងារស្ម័គ្រចិត្តដើម្បីបុណ្យ។ ការចែករំលែកអាហារគ្នាទៅវិញទៅមកក្រោយចប់ពិធី ជួយពង្រឹងចំណងមិត្តភាព។ ចាស់ៗជារឿយៗជួបគ្នាដើម្បីពិភាក្សាអំពីកិច្ចការវត្ត និងកម្មវិធីបុណ្យខាងមុខ។ ការចូលរួមចំណែកជាបច្ច័យសាងសង់សមិទ្ធផលនានា បង្ហាញពីទឹកចិត្តសប្បុរស។ ក្មេងវត្តដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់កិច្ចការរបស់ព្រះសង្ឃ។ ការថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្រួសារនៅមុខព្រះវិហារ ជារឿងពេញនិយម។ ការពិគ្រោះយោបល់ជាមួយគ្រូអាចារ្យ អំពីកិច្ចពិធីបុណ្យផ្សេងៗ គឺជាការរៀនសូត្រមួយ។ ការរៀបចំស្លាកឈ្មោះសប្បុរសជននៅលើជញ្ជាំងវត្ត ជាការផ្តល់កិត្តិយសដល់អ្នកចូលរួម។ ការទទួលទានអាហារជុំគ្នាលើកន្ទេលក្រោមម្លប់ឈើ បង្កើតបរិយាកាសរីករាយ។ ការរក្សាសីលប្រាំ ឬសីលប្រាំបីក្នុងថ្ងៃបុណ្យ ជួយឱ្យចិត្តស្អាតបរិសុទ្ធ។ ជំនឿលើការដាក់ទានដល់ជនក្រីក្រនៅមាត់ច្រកចូលវត្ត ជាការសន្សំកុសល។ ការចងអំបោះដែលព្រះសង្ឃប្រសិទ្ធពរ ត្រូវបានជឿថាជួយការពារគ្រោះភ័យ។ ការផ្សងប្រាថ្នាសុំឱ្យគ្រួសារជួបតែសំណាងល្អ គឺជាក្តីសង្ឃឹមរបស់មនុស្សគ្រប់គ្នា។ ការដោះលែងសត្វស្លាប ឬត្រីក្នុងបរិវេណវត្ត ជាការសន្តោសមេត្តាចំពោះជីវិតសត្វ។ ការយល់ដឹងពីច្បាប់កម្មផល ជួយឱ្យមនុស្សប្រព្រឹត្តតែអំពើល្អក្នុងសង្គម។ ការរក្សាភាពស្ងប់ស្ងាត់ក្នុងព្រះវិហារ គឺជាការគោរពដល់ទីកន្លែងសក្ការៈ។ ការក្រាបថ្វាយបង្គំបីដងនៅមុខព្រះពុទ្ធរូប ជាការគោរពដល់ព្រះរតនត្រ័យ។ ការប្រោះព្រំទឹកមន្ត ជួយឱ្យមានសិរីសួស្តី និងលុបលាងរឿងមិនល្អ។ ការស្តាប់រឿងនិទានជាតកពីព្រះសង្ឃ ផ្តល់នូវការអប់រំផ្លូវចិត្តដល់យុវជន។ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាពេលដែលវត្តអារាមមានមនុស្សច្រើនកុះករ។ ការពូនភ្នំខ្សាច់ក្នុងឱកាសចូលឆ្នាំ គឺជាការសន្សំបុណ្យតាមបែបជំនឿបុរាណ។ ពិធីបុណ្យកឋិនទាន នាំមកនូវសេចក្តីសប្បាយរីករាយ និងការដង្ហែត្រៃចីវរ។ ក្នុងរដូវចូលវស្សា ព្រះសង្ឃគង់នៅវត្តជាប់ជានិច្ចដើម្បីសិក្សារៀនសូត្រព្រះធម៌។ បុណ្យពិសាខបូជា ជាការរំលឹកដល់ថ្ងៃប្រសូត្រ ត្រាស់ដឹង និងបរិនិព្វានរបស់ព្រះពុទ្ធ។ ពិធីបុណ្យផ្កាប្រាក់សាមគ្គី ជួយប្រមូលបច្ច័យសម្រាប់អភិវឌ្ឍវត្តអារាម។ ការតុបតែងគោម និងទង់ជ័យជុំវិញវត្ត ធ្វើឱ្យទិដ្ឋភាពកាន់តែស្រស់បំព្រង។ ការដង្ហែរអង្គកឋិនជុំវិញព្រះវិហារ បង្កើតបានជាទិដ្ឋភាពដ៏អធិកអធម។ ក្នុងពិធីបុណ្យមាឃបូជា មនុស្សម្នាអុជទៀនដើរជុំវិញព្រះវិហារនាពេលយប់។ វត្តអារាមជាកន្លែងរក្សាទុកនូវសាស្រ្តាស្លឹករឹត និងអក្សរសាស្ត្រខ្មែរបុរាណ។ ការរៀនសូត្ររបៀបសំពះ និងការនិយាយស្តីជាមួយព្រះសង្ឃ ជាការបណ្តុះមារយាទ។ វត្តគឺជាសាលារៀនដំបូងសម្រាប់កុមារដែលចង់បួសជានេនដើម្បីសងគុណមាតាបិតា។ ការយល់ដឹងពីអត្ថន័យនៃពណ៌ទង់សាសនា ជួយឱ្យយល់ពីតម្លៃពុទ្ធសាសនា។ សិល្បៈគំនូរក្នុងវត្ត ជាមេរៀនប្រវត្តិសាស្ត្រ និងសីលធម៌សម្រាប់មនុស្សជំនាន់ក្រោយ។ ការអភិរក្សវប្បធម៌ស្លៀកពាក់បែបប្រពៃណី ចាប់ផ្តើមពីការទៅវត្តអារាម។ ការស្តាប់ធម៌ទេសនា ជួយឱ្យមនុស្សចេះអត់ឱន និងយោគយល់គ្នាទៅវិញទៅមក។ វត្តអារាមផ្តល់ជាជម្រក និងការសិក្សាដល់សិស្សនិស្សិតក្រីក្រមកពីខេត្ត។ ការចូលរួមក្នុងកិច្ចការសាសនា ជួយរក្សាអត្តសញ្ញាណជាតិឱ្យបានគង់វង្ស។ ការគោរពឋានានុក្រមក្នុងវត្ត បង្រៀនឱ្យមនុស្សចេះផ្តល់តម្លៃដល់ចាស់ទុំ។ ការទៅវត្តជួយឱ្យមនុស្សមានលំនឹងផ្លូវចិត្ត ក្នុងជីវិតដ៏មមាញឹក។ វត្តអារាមមិនត្រឹមតែជាកន្លែងសាសនាទេ ប៉ុន្តែជាសួតបៃតងនៃទីក្រុង។ ការបង្រៀនកូនចៅឱ្យស្គាល់វត្ត គឺជាការផ្ទេរមរតកវប្បធម៌ដ៏ល្អបំផុត។ ការរស់នៅដោយមានធម៌ក្នុងចិត្ត ធ្វើឱ្យសង្គមមានសុខសន្តិភាព និងស្ថិរភាព។ ទោះបីបច្ចេកវិទ្យារីកចម្រើន ក៏ជំនឿលើសាសនានៅតែមានឥទ្ធិពលខ្លាំង។ ការស្វែងរកភាពស្ងប់ស្ងាត់ក្នុងវត្ត គឺជាវិធីសាស្ត្រថែទាំសុខភាពផ្លូវចិត្ត។ គ្រប់សមិទ្ធផលក្នុងវត្ត សុទ្ធតែជារូបភាពនៃសទ្ធាជ្រះថ្លារបស់មហាជន។ ការធ្វើបុណ្យមិនមែនអាស្រ័យលើចំនួនលុយទេ ប៉ុន្តែអាស្រ័យលើទឹកចិត្ត។ វត្តអារាមគឺជាទីជម្រកចុងក្រោយនៃសេចក្តីស្ងប់សម្រាប់មនុស្សគ្រប់វ័យ។ ការអនុវត្តធម៌ប្រចាំថ្ងៃ ជួយឱ្យជីវិតរស់នៅមានន័យ និងមានគោលដៅច្បាស់លាស់។